ការទិញសម្លៀកបំពាក់ជជុះ ឬ សម្លៀកបំពាក់មួយទឹក គឺជាទម្លាប់ដ៏ពេញនិយមមួយនៅកម្ពុជា ដោយសារតែគុណសម្បត្តិជាច្រើនដែលវាផ្ដល់អោយ។ ភាពពេញនិយមនេះក៏ដោយសារតែវាមានតម្លៃសមរម្យ សម្បូរបែបនៃជម្រើស និងផលចំណេញដល់បរិស្ថាន។ ការទិញសម្លៀកបំពាក់ជជុះបានក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការអនុវត្តន៍បែបនេះបានជួយសន្សំសំចៃថវិកាបានមួយផ្នែកផងដែរ។ មួយវិញទៀត វាក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំផ្លាញលើបរិស្ថាន។ គុណសម្បត្តិដែលលេចធ្លោបំផុតនៃការទិញសម្លៀកបំពាក់ជជុះ គឺតម្លៃសមរម្យ និងការសន្សំសំចៃ។ ចំណែកសម្លៀកបំពាក់ថ្មីដែលមានម៉ាកយីហោល្បីៗ ឬម៉ូដទាន់សម័យគឺមានតម្លៃខ្ពស់ខ្លាំង។ មូលហេតុនេះហើយ បានជាសម្លៀកបំពាក់ជជុះផ្ដល់នូវជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលមានថវិកាកំណត់ ឬចង់កាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ជាមួយនឹងតម្លៃដ៏សមរម្យ ដែលជួនកាលថោកជាងសម្លៀកបំពាក់ថ្មីរហូតដល់ទៅ ៧០% ឬ ៨០% មនុស្សអាចទិញបានសម្លៀកបំពាក់ជាច្រើនបានក្នុងកម្រិតថវិកាតិចតួចផងដែរ។ ហើយវាអនុញ្ញាតឱ្យពួកគេអាចផ្លាស់ប្ដូរម៉ូដបានញឹកញាប់ដោយមិនចាំបាច់បារម្ភពីរឿងលុយកាក់។ ជាពិសេសមានប្រយោជន៍សម្រាប់ក្រុមគ្រួសារធំៗ អ្នកដែលមានចំណូលទាប ឬអ្នកដែលត្រូវការសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនឈុត។ ក្រៅពីតម្លៃ សម្លៀកបំពាក់ជជុះក៏ផ្ដល់នូវភាពសម្បូរបែបនៃជម្រើសផងដែរ។ ទីផ្សារសម្លៀកបំពាក់ជជុះ ជាពិសេសនៅតាមផ្សារលក់ដុំធំៗដូចជា ផ្សារអូរឫស្សី ផ្សារដេប៉ូ ផ្សារស្ទឹងមានជ័យ និងផ្សារបឹងកេងកង គឺពោរពេញទៅដោយសម្លៀកបំពាក់គ្រប់ប្រភេទ។ អ្នកទិញអាចរកឃើញខោអាវ អាវយឺត រ៉ូប អាវធំ អាវរងារ ស្បែកជើង និងសូម្បីតែគ្រឿងបន្លាស់ផ្សេងៗជាច្រើនសន្ធឹកសន្ធាប់ដែលនាំចូលពីប្រទេសជាច្រើន។ ភាពសម្បូរបែបនេះ ផ្ដល់ឱកាសឱ្យអ្នកទិញស្វែងរកនូវអ្វីដែលពួកគេចង់បានយ៉ាងពិតប្រាកដ។ ពួកគេអាចទិញបានគ្រប់ម៉ូដដែលមិនថាជាឈុតដែលកំពុងល្បី ឬកំពុងពេញនិយមនៅលើទីផ្សារក្នុងស្រុកនោះទេ។ អ្នកខ្លះចូលចិត្តការស្វែងរក នៅក្នុងគំនរខោអាវជជុះ ដែលជាបទពិសោធន៍នៃការទិញទំនិញដ៏ប្លែក និងរីករាយ។ កាន់តែសំខាន់នោះ ការទិញសម្លៀកបំពាក់ជជុះក៏រួមចំណែកដល់ការកាត់បន្ថយសំណល់ផងដែរ។ ឧស្សាហកម្មសម្លៀកបំពាក់គឺជាផ្នែកមួយដែលបង្កើតសំណល់ច្រើនបំផុតក្នុងពិភពលោក ដោយសារតែការផ្លាស់ប្តូរម៉ូដយ៉ាងឆាប់រហ័ស និងការប្រើប្រាស់បានតែមួយភ្លែត។ តាមរយៈការទិញសម្លៀកបំពាក់ដែលបានប្រើប្រាស់រួច មនុស្សម្នាក់ៗកំពុងជួយកាត់បន្ថយបរិមាណសំរាមដែលត្រូវបោះចោលទៅក្នុងទីលានចាក់សំរាម។ ការប្រើប្រាស់ឡើងវិញនូវសម្លៀកបំពាក់ ក៏ជួយកាត់បន្ថយតម្រូវការក្នុងការផលិតសម្លៀកបំពាក់ថ្មី។ ចំពោះការប្រើប្រាស់ធនធានធម្មជាតិដូចជាកប្បាស ទឹក និងថាមពលយ៉ាងច្រើនត្រូវបានកាត់បន្ថយ។ លើសពីនេះ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានដែលបណ្ដាលមកពីដំណើរការផលិតកម្ម និងការប្រើប្រាស់សារធាតុគីមី។ នេះគឺជាទិដ្ឋភាពមួយដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន។ ផ្សេងពីនេះទៀត សម្លៀកបំពាក់ជជុះក៏ផ្ដល់នូវម៉ូដដែលមានលក្ខណៈប្លែកៗ ដែលមិនមែនជាម៉ូដដែលផលិតទ្រង់ទ្រាយធំក្នុងស្រុកនោះទេ។ នេះមានន័យថា អ្នកទិញអាចរកឃើញសម្លៀកបំពាក់ដែលមានតែមួយគត់ ឬមានភាពកម្រ ដែលឆ្លុះបញ្ចាំងពីរសនិយមផ្ទាល់ខ្លួន និងជួយឱ្យពួកគេលេចធ្លោពីហ្វូងមនុស្ស។ ជាញឹកញាប់ សម្លៀកបំពាក់ជជុះត្រូវបាននាំចូលពីបរទេស ដូចជាពីប្រទេសកូរ៉េ ជប៉ុន ឬសហរដ្ឋអាមេរិក។ ដូច្នេះអ្នកទិញអាចរកឃើញម៉ូដពីបរទេស ម៉ាកល្បីៗ ឬម៉ូដប្លែកៗក្នុងតម្លៃថោក ដែលពិបាកនឹងរកបាននៅលើទីផ្សារសម្លៀកបំពាក់ថ្មីក្នុងស្រុក។ នេះផ្ដល់ឱកាសឱ្យអ្នកទិញអាចស្លៀកពាក់តាមម៉ូដទាន់សម័យ ឬម៉ាកល្បីៗដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចបង្កើតរចនាបថផ្ទាល់ខ្លួនដែលប្លែកពីគេទៀតផង។ ជាទូទៅ អ្នកទិញសម្លៀកបំពាក់ជជុះតែងតែពិនិត្យគុណភាពនៃសម្លៀកបំពាក់ដោយប្រុងប្រយ័ត្ន។ សកម្មភាពទាំងនេះក៏ដោយសារតែពួកគេគិតថា បើវាជារបស់ជជុះក៏ដោយ ក៏នៅតែមានរបស់ដែលមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។ ការលាងសម្អាត និងសម្លាប់មេរោគឱ្យបានត្រឹមត្រូវមុនពេលប្រើប្រាស់ ក៏ជាការអនុវត្តន៍ដ៏សំខាន់មួយសម្រាប់អ្នកទិញដើម្បីធានាសុវត្ថិភាពអនាម័យផ្ទាល់ខ្លួន។ ទោះបីជាមានទិដ្ឋភាពអនាម័យខ្លះដែលត្រូវពិចារណាក៏ដោយ ក៏អត្ថប្រយោជន៍ជាច្រើនដែលបានរៀបរាប់ខាងលើធ្វើឱ្យទីផ្សារសម្លៀកបំពាក់ជជុះនៅតែកើនឡើងឥតឈប់ឈរ។ សរុបមក ការទិញសម្លៀកបំពាក់ជជុះនៅកម្ពុជា មិនត្រឹមតែជាជម្រើសសេដ្ឋកិច្ចមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តន៍ដែលផ្ដល់អត្ថប្រយោជន៍ដល់បរិស្ថាន។ សម្លៀកបំពាក់ជជុះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ទិញទំនិញនៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង គាំទ្រដល់និរន្តរភាពបរិស្ថាន និងលើកកម្ពស់គំនិតនៃការប្រើប្រាស់ឡើងវិញក្នុងសង្គម។ នេះមិនត្រឹមតែជួយបុគ្គលម្នាក់ៗទេ ប៉ុន្តែក៏រួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាពផងដែរ។